ប្រទេសកម្ពុជាសម្បូរទៅដោយភ្នំធម្មជាតិ និងប្រាសាទបុរាណជាច្រើន ដែលមានតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងជំនឿសាសនាដ៏ជ្រាលជ្រៅ។ ទាំងភ្នំ និងប្រាសាទទាំងនេះបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ និងជាមរតកដ៏អស្ចារ្យសម្រាប់មនុស្សជំនាន់ក្រោយ។ កម្ពុជាមានភ្នំល្បីៗជាច្រើនដែលសុទ្ធតែមានរឿងនិទាន ប្រវត្តិសាស្ត្រ និងទិដ្ឋភាពស្រស់ត្រកាល។ ភ្នំគូលែន មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ហើយជាតំបន់ប្រវត្តិសាស្ត្រនិងធម្មជាតិដ៏សំខាន់មួយរបស់កម្ពុជា។ លក្ខណៈពិសេស ភ្នំគូលែនគឺជាភ្នំដ៏ពិសិដ្ឋបំផុតមួយនៅកម្ពុជា ហើយត្រូវបានគេចាត់ទុកថាជា ទីកន្លែងកំណើតនៃអាណាចក្រអង្គរ។ នៅទីនោះ មាន ក្បាលលិង្គបាតស្ទឹងរាប់ពាន់ ដែលត្រូវបានឆ្លាក់លើថ្មក្នុងទន្លេ មានរូបព្រះពុទ្ធបដិមាធំមួយឆ្លាក់លើផ្ទាំងថ្មធំ ហៅថាព្រះអង្គធំ និងទឹកធ្លាក់ដ៏ស្រស់ស្អាត ដើម្បីជានិមិត្តរូបបូជាជូនព្រះសិវៈ ក្នុងជំនឿសាសនាព្រហ្មញ្ញ ។ ភ្នំនេះក៏ជាប្រភពទឹកសំខាន់សម្រាប់ផ្គត់ផ្គង់ទឹកដល់តំបន់អង្គរផងដែរ។ ភ្នំនេះមានប្រវត្តិ ជាទីតាំងដែលព្រះបាទជ័យវរ្ម័នទី២ បានប្រកាសឯករាជ្យពីជ្វា និងបានបង្កើតសកលរាជ្យនៅឆ្នាំ ៨០២ នៃគ.ស.។ ភ្នំព្រះរាជទ្រព្យ ដែលហៅថា ភ្នំឧត្តុង្គ មានទីតាំង ស្ថិតនៅស្រុកពញាឮ ខេត្តកណ្ដាល ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងភ្នំពេញ។ លក្ខណៈពិសេស ភ្នំឧត្តុង្គគឺជាអតីតរាជធានីនៃប្រទេសកម្ពុជាចាប់ពីសតវត្សទី ១៧ ដល់ពាក់កណ្ដាលសតវត្សទី ១៩។ នៅទីនោះមានចេតិយធំៗជាច្រើនដែលតម្កល់អដ្ឋិធាតុ ដែលជាឆ្អឹងរបស់ព្រះមហាក្សត្រខ្មែរជំនាន់មុន និងមានព្រះបដិមាធំៗជាច្រើន។ ភ្នំគូលែនផ្តល់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃវាលស្រែ និងភូមិឋានជុំវិញ ដែលជាទេសភាពធម្មជាតិសម្បូរបែប និងបែបធម្មជាតិ។ លក្ខណៈពិសេស នៅលើកំពូលភ្នំនេះមានប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទភ្នំជីសូ ដែលសាងសង់ឡើងនៅដើមសតវត្សទី ១១ ដោយព្រះបាទសុរិយវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះធ្វើពីឥដ្ឋ និងថ្មភក់ មានលម្អដោយចម្លាក់ក្បាច់ខ្មែរដ៏វិចិត្រ ដែលបង្ហាញពីភាពរុងរឿងនៃសិល្បៈ និងសំណង់បុរាណខ្មែរប្រកបដោយទេពកោសល្យ។ ភ្ញៀវទេសចរត្រូវឡើងជណ្ដើររាប់រយកាំដើម្បីទៅដល់កំពូល ដែលជាផ្នែកមួយដ៏គួរឱ្យចាប់អារម្មណ៍ និងតែងនាំឲ្យមានអារម្មណ៍សប្បាយ។ ភ្នំសំពៅ មានទីតាំង ស្ថិតនៅខេត្តបាត់ដំបង ចម្ងាយប្រហែល ១២ គីឡូម៉ែត្រភាគខាងលិចទីរួមខេត្ត។ លក្ខណៈពិសេស ភ្នំនេះល្បីល្បាញដោយសារមាន ល្អាងធម្មជាតិ ជាច្រើន ដែលមួយចំនួនត្រូវបានប្រើប្រាស់ជាកន្លែងសម្លាប់មនុស្សក្នុងរបបខ្មែរក្រហម ដែលហៅថា ល្អាងមរណៈ។ នៅលើកំពូលភ្នំមានវត្តអារាម និងព្រះពុទ្ធរូបជាច្រើន ដែលជាកន្លែងបូជា និងជាកន្លែងទាក់ទាញភ្ញៀវទេសចរដែលចូលមកស្វែងយល់ពីវប្បធម៌ ។ នៅពេលល្ងាច គេអាចទស្សនាហ្វូងសត្វប្រចៀវរាប់លានក្បាលហោះចេញពីល្អាងយ៉ាងត្រៀបត្រា។ ភ្នំដា មានទីតាំង ស្ថិតនៅខេត្តតាកែវ ក្នុងតំបន់អតីតរាជធានីអង្គរបុរី។ លក្ខណៈពិសេស ភ្នំដាជាទីតាំងបុរាណដ្ឋានដ៏សំខាន់មួយដែលបង្ហាញពីការវិវឌ្ឍន៍នៃស្ថាបត្យកម្មខ្មែរមុនសម័យអង្គរ។ នៅលើកំពូលភ្នំមាន ប្រាសាទភ្នំដា ដែលសង់ពីឥដ្ឋនៅសតវត្សទី ៦ នៃគ.ស. ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ នៅជើងភ្នំមានល្អាងធម្មជាតិមួយឈ្មោះ ល្អាងភ្នំដា ដែលមានប្រាសាទតូចៗចំនួន ៥ សង់នៅខាងក្នុង។ ក្រៅពីប្រាសាទដែលស្ថិតនៅលើភ្នំដែលបានរៀបរាប់ខាងលើ ក៏មានប្រាសាទសំខាន់ៗជាច្រើនទៀតដែលបង្ហាញពីភាពរុងរឿងនៃអរិយធម៌ខ្មែរ។ ប្រាសាទព្រះវិហារ មានទីតាំង ស្ថិតនៅលើកំពូលភ្នំដងរែក ជាប់ព្រំដែនប្រទេសថៃ ក្នុងខេត្តព្រះវិហារ។ លក្ខណៈពិសេស ជាប្រាសាទព្រហ្មញ្ញសាសនាដ៏ធំ និងស្រស់ស្អាតបំផុតមួយ ដែលសាងសង់ឡើងតាំងពីសតវត្សទី ៩ ដល់ទី ១២ ដោយព្រះមហាក្សត្រជាច្រើនអង្គ។ ប្រាសាទនេះមានរចនាបថប្លែកៗគ្នាទៅតាមសម័យកាលនីមួយៗ និងមានទីតាំងភូមិសាស្ត្រដ៏អស្ចារ្យស្ថិតនៅលើចំណោតភ្នំខ្ពស់ត្រដែត។ ជាពិសេសប្រាសាទនេះ ត្រូវបានចុះបញ្ជីជា បេតិកភណ្ឌពិភពលោករបស់យូណេស្កូ កាលពីឆ្នាំ ២០០៨។ ប្រាសាទសំបូរព្រៃគុក មានទីតាំង ស្ថិតនៅស្រុកសំបូរ ខេត្តកំពង់ធំ ចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីទីរួមខេត្ត។ លក្ខណៈពិសេស ជាអតីតរាជធានី ឦសានបុរៈ នៃអាណាចក្រចេនឡា ដែលជាសម័យមុនអង្គរ។ រមណីយដ្ឋាននេះមានក្រុមប្រាសាទឥដ្ឋរាប់រយស្ថិតនៅកណ្តាលព្រៃ ដែលភាគច្រើនសាងសង់ឡើងនៅសតវត្សទី ៧ ដោយព្រះបាទឦសានវរ្ម័នទី១។ ប្រាសាទទាំងនេះបង្ហាញពីស្ថាបត្យកម្មដ៏ចំណាស់ និងមានក្បូរក្បាច់រចនាប្លែកៗ ដែលបង្ហាញពីភាពច្នៃប្រឌិត និងវិចិត្រសិល្បៈរបស់ស្ថាបត្យករ និងសិប្បករខ្មែរ។ បន្ថែមពីនេះ ប្រាសាទនេះត្រូវបានចុះបញ្ជីជា បេតិកភណ្ឌពិភពលោករបស់យូណេស្កូ កាលពីឆ្នាំ ២០១៧។ ប្រាសាទភ្នំដា មានទីតាំងស្ថិតនៅ ខេត្តតាកែវ ដែលជាតំបន់មួយមានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងប្រទេសកម្ពុជា។ លក្ខណៈពិសេស ជាប្រាសាទបុរាណបំផុតមួយរបស់ខ្មែរ សង់ពីឥដ្ឋនៅក្នុងសម័យហ្វូណន។ ប្រាសាទនេះមានសារៈសំខាន់ណាស់ក្នុងការសិក្សាអំពីការវិវឌ្ឍន៍នៃសិល្បៈ និងស្ថាបត្យកម្មខ្មែរនៅសម័យដើម។ ភ្នំ និងប្រាសាទទាំងនេះមិនត្រឹមតែជាទីតាំងបុរាណដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពដ៏រស់រវើកនៃអរិយធម៌ខ្មែរដ៏រុងរឿងដែលបានបន្សល់ទុកនូវកេរដំណែលដ៏មានតម្លៃសម្រាប់ពិភពលោកទាំងមូល។ ភ្នំ និងប្រាសាទនានានៅកម្ពុជា គឺជាបេតិកភណ្ឌដ៏មានតម្លៃដែលបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់។ ទោះជាយ៉ាងណាក៏ដោយ ការថែរក្សានូវសម្បត្តិវប្បធម៌ និងធម្មជាតិទាំងនេះក៏កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនផងដែរ ដែលនាំអោយមានការខូចខាតសំណង់បុរាណ និងប្រាសាទខូចខាតធ្ងន់ធ្ងរ។ អាកាសធាតុ ភ្លៀង ខ្យល់ និងកម្ដៅថ្ងៃអាចបណ្ដាលឱ្យថ្មប្រេះបែក សំណឹកដី និងការដុះស្លែ ឬរុក្ខជាតិដែលធ្វើឱ្យប្រាសាទទ្រុឌទ្រោម។ ការមានសំណើម ជាពិសេសនៅរដូវវស្សា អាចជំរុញឱ្យមីក្រូសារពាង្គកាយរីកលូតលាស់ និងបំផ្លាញផ្ទៃថ្ម។ គ្រោះធម្មជាតិ ជួនកាលគ្រោះរញ្ជួយដីតូចៗ ឬការបាក់ដីក៏អាចប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទផងដែរ។ ការធ្វើដោយសកម្មភាពមនុស្ស នាំអោយមានការខូចខាត ឬបំផ្លាញ ដែលប៉ះពាល់ដល់បរិស្ថាន ឬសម្បត្តិបុរាណ និងវប្បធម៌។ ការលួចប្លន់ ការលួចប្លន់វត្ថុបុរាណ ព្រះពុទ្ធរូប និងក្បាច់ចម្លាក់នៅតែជាបញ្ហាធំមួយ។ ការកាប់បំផ្លាញព្រៃឈើ ការកាប់ឈើជុំវិញតំបន់ភ្នំ និងប្រាសាទបានបាត់បង់គម្របធម្មជាតិ ដែលធ្វើឱ្យដីងាយនឹងសំណឹក និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។ ការអភិវឌ្ឍន៍ដោយគ្មានផែនការ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឬសំណង់ផ្សេងៗនៅជិតតំបន់បេតិកភណ្ឌដោយគ្មានការសិក្សាត្រឹមត្រូវ អាចជះឥទ្ធិពលអវិជ្ជមានដល់សោភ័ណភាព និងស្ថេរភាពនៃទីតាំង។ កង្វះការយល់ដឹង ប្រជាពលរដ្ឋមួយចំនួនតូចនៅមិនទាន់យល់ដឹងច្បាស់ពីតម្លៃនៃបេតិកភណ្ឌ ដែលនាំឱ្យមានការធ្វេសប្រហែស ឬបំផ្លាញដោយអចេតនា។ ទេសចរណ៍ហួសកម្រិត នៅតំបន់ខ្លះ ចំនួនភ្ញៀវទេសចរច្រើនពេកអាចបណ្ដាលឱ្យមានការរេចរឹល ឬខូចខាតដល់រចនាសម្ព័ន្ធប្រាសាទ និងបរិស្ថានជុំវិញ។ កង្វះធនធានរួមមាន ខ្វះខាតសម្ភារៈ ធនធានមានសមត្ថភាព ឬអង្គភាពដើម្បីគ្រប់គ្រង រក្សា និងអភិវឌ្ឍ។ ថវិកា ការជួសជុល ថែទាំ និងអភិរក្សប្រាសាទទាមទារថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ដែលរដ្ឋាភិបាលតែម្នាក់ឯងមិនអាចទ្រទ្រង់បានគ្រប់គ្រាន់។ ធនធានមនុស្ស កង្វះអ្នកជំនាញផ្នែកអភិរក្សបុរាណវិទ្យា ស្ថាបត្យករ និងអ្នកបច្ចេកទេសជំនាញ ធ្វើឱ្យការងារជួសជុលមានភាពយឺតយ៉ាវ។ ដំណោះស្រាយ និងកិច្ចខិតខំប្រឹងប្រែង សម្រាប់ការទប់ស្កាត់បញ្ហាកង្វះធនធាន និងការខូចខាត ប៉ះពាល់ដល់បេតិកភណ្ឌ និងបរិស្ថាន ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាក្នុងការអនុវត្តវិធានការណ៍រួម។ រឹតបន្តឹងច្បាប់ប្រឆាំងនឹងការលួចប្លន់វត្ថុបុរាណ និងការកាប់បំផ្លាញព្រៃឈើ។ ដើម្បីបង្កើនការល្បាត និងការពារតំបន់បេតិកភណ្ឌឱ្យបានហ្មត់ចត់ ត្រូវបង្កើតក្រុមការងារដែលមានជំនាញ និងឧបករណ៍គ្រប់គ្រាន់ សម្រាប់ត្រួតពិនិត្យ។ ការអភិរក្ស និងជួសជុល គឺជាសកម្មភាពសំខាន់ៗក្នុងការថែរក្សា និងការពារសម្បត្តិវប្បធម៌ និងបរិស្ថានធម្មជាតិឱ្យមានស្ថេរភាព។ បន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ ដើម្បីទទួលបានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការជួសជុល និងថែទាំប្រាសាទ។ ប្រើប្រាស់បច្ចេកទេសអភិរក្សទំនើបដែលគោរពតាមគោលការណ៍ដើមនៃប្រាសាទ។ គ្រប់គ្រងលំហូរភ្ញៀវទេសចរ ដើម្បីកុំឱ្យលើសពីសមត្ថភាពផ្ទុករបស់ទីតាំង។ លើកកម្ពស់ទេសចរណ៍អេកូឡូស៊ី និងទេសចរណ៍វប្បធម៌ ដែលផ្តល់ប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងជំរុញការយល់ដឹងពីការការពារបរិស្ថាន។ បង្កើតផ្លូវ ឬទីតាំងទស្សនាដែលកំណត់ច្បាស់លាស់ ដើម្បីកាត់បន្ថយផលប៉ះពាល់លើរចនាសម្ព័ន្ធប្រាសាទ។ អប់រំ និងការផ្សព្វផ្សាយ ផ្នែកសំខាន់ក្នុងការកែលម្អការយល់ដឹង និងសាធារណៈទូលំទូលាយចំពោះការអភិរក្សបេតិកភណ្ឌ និងធនធានធម្មជាតិ។ បញ្ចូលមេរៀនអំពីបេតិកភណ្ឌជាតិទៅក្នុងកម្មវិធីសិក្សា ដើម្បីបណ្ដុះស្មារតីស្នេហាជាតិ និងការថែរក្សាដល់យុវជនជំនាន់ក្រោយ។ រៀបចំយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈអំពីសារៈសំខាន់នៃបេតិកភណ្ឌជាតិ និងវិធីចូលរួមថែរក្សា។ បណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ឱ្យមានចំណេះដឹងទូលំទូលាយអំពីប្រវត្តិសាស្ត្រ និងវប្បធម៌ ដើម្បីអាចពន្យល់ភ្ញៀវបានត្រឹមត្រូវ។ ត្រូវមានការចូលរួមរបស់សហគមន៍ សម្រាប់ការអភិរក្ស និងការពារបេតិកភណ្ឌ និងធនធានធម្មជាតិ ដោយសហគមន៍ជាអ្នកថែរក្សា និងជាអ្នកចូលរួមផ្ទាល់។ លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការថែរក្សា និងគ្រប់គ្រងតំបន់បេតិកភណ្ឌ។ បង្កើតឱកាសការងារសម្រាប់ប្រជាជនក្នុងតំបន់តាមរយៈវិស័យទេសចរណ៍ ដើម្បីឱ្យពួកគេមើលឃើញពីអត្ថប្រយោជន៍នៃការអភិរក្ស។ ការថែរក្សាបេតិកភណ្ឌភ្នំ និងប្រាសាទមិនមែនជាការងាររបស់បុគ្គល ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់មនុស្សគ្រប់រូប ដើម្បីធានាថាកេរដំណែលដ៏មានតម្លៃទាំងនេះនៅតែស្ថិតស្ថេរគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។